តាំងពីយូរលង់ណាស់មកហើយ ត្បូងមានតម្លៃដូចជាពេជ្រ ត្បូងទទឹម ត្បូងកណ្ដៀង និងត្បូងមរកត ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ ពួកវាត្រូវបានគេដាំនៅលើមកុដ ចិញ្ចៀន និងគ្រឿងរាជឥស្សរិយយសសំខាន់ៗរបស់ព្រះមហាក្សត្រខ្មែរ។ ការប្រើប្រាស់នេះមិនមែនត្រឹមតែជាការតុបតែងនោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីឋានៈ និងអំណាចដ៏ខ្ពង់ខ្ពស់។ ត្បូងនីមួយៗបានតំណាងឱ្យអត្ថន័យពិសេស និងមានគុណសម្បត្តិដ៏ប្លែកពីគេសម្រាប់រាជវង្សានុវង្ស។ ប្រពៃណីនេះបានបន្សល់ទុកនូវតម្លៃវប្បធម៌ដ៏អស្ចារ្យសម្រាប់ប្រជាជនខ្មែរ។ ពេជ្រត្រូវបានគេស្គាល់ថាជាត្បូងដែលរឹងមាំបំផុត និងមានពន្លឺចែងចាំងភ្លឺបំផុតនៅលើលោក។ វាគឺជានិមិត្តរូបនៃភាពអស់កល្ប ភាពបរិសុទ្ធ និងភាពរឹងមាំដែលមិនអាចបំបែកបាន។ ក្នុងប្រវត្តិសាស្ត្រ ពេជ្រត្រូវបានគេយកទៅដាំនៅលើមកុដរបស់ព្រះមហាក្សត្រដើម្បីបង្ហាញពីអំណាច។ ការប្រើប្រាស់ពេជ្របានបង្ហាញពីភាពអស្ចារ្យនិងរស្មីនៃព្រះអង្គ។ ពេជ្រក៏ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅលើគ្រឿងរាជឥស្សរិយយសជាច្រើនទៀតផងដែរ។ វារួមបញ្ចូលទាំងដំបងរាជ្យ និងគ្រឿងអលង្ការសម្រាប់ពិធីឡើងគ្រងរាជ្យផងដែរ។ រហូតមកដល់បច្ចុប្បន្ន ពេជ្រនៅតែជាត្បូងដ៏ពេញនិយមបំផុតសម្រាប់ដាំនៅលើចិញ្ចៀនភ្ជាប់ពាក្យ។ វាគឺដោយសារតែវាជាតំណាងឱ្យក្តីស្រឡាញ់ដ៏រឹងមាំនិងស្ថិតស្ថេរជារៀងរហូត។ ពន្លឺដែលចាំងចេញពីពេជ្របានធ្វើឱ្យវាក្លាយជាត្បូងដែលមិនអាចជំនួសបាននៅក្នុងរាជសម្បត្តិខ្មែរ។ ត្បូងទទឹមមានពណ៌ក្រហមដ៏ស្រស់ស្អាតនិងលេចធ្លោ ដែលជាពណ៌នៃកម្លាំង ចំណង់ចំណូលចិត្ត និងភាពក្លាហាន។ ជាប្រវត្តិសាស្ត្រ ត្បូងទទឹមត្រូវបានគេចាត់ទុកថាជា "ស្តេចនៃត្បូង" ហើយមានតម្លៃខ្ពស់ជាងពេជ្រទៅទៀត។ ក្នុងសម័យបុរាណ គេជឿថាត្បូងទទឹមមានអំណាចការពារអ្នកពាក់ពីគ្រោះថ្នាក់។ វាក៏ត្រូវបានគេជឿថាអាចនាំមកនូវសុខភាពល្អនិងសិរីសួស្តីដល់ព្រះរាជាផងដែរ។ ត្បូងទទឹមត្រូវបានគេយកទៅដាំនៅលើគ្រឿងអលង្ការរបស់ព្រះមហាក្សត្រដើម្បីបង្ហាញពីអំណាចរបស់ពួកគេ។ ជាពិសេស ត្បូងទទឹមត្រូវបានគេឃើញដាំនៅលើមកុដជាញឹកញាប់ដើម្បីបង្កើននូវភាពរុងរឿង។ វាជាត្បូងដែលឆ្លុះបញ្ចាំងពីអំណាចនិងកិត្យានុភាពរបស់រាជវង្ស។ ត្បូងកណ្ដៀងមានពណ៌ខៀវដ៏ថ្លាដែលទាក់ទាញភ្នែក ហើយជានិមិត្តរូបនៃភាពស្មោះត្រង់ ប្រាជ្ញា និងឋានៈខ្ពង់ខ្ពស់។ ក្នុងប្រវត្តិសាស្ត្រ ត្បូងកណ្ដៀងត្រូវបានគេចាត់ទុកថាជាត្បូងដែលនាំមកនូវសន្តិភាព។ ព្រះមហាក្សត្រជាច្រើនបានប្រើប្រាស់ត្បូងកណ្ដៀងនៅលើគ្រឿងរាជរបស់ពួកគេ។ នេះដោយសារគេជឿថាវាជាត្បូងដែលនាំមកនូវភាពយុត្តិធម៌ក្នុងការដឹកនាំប្រទេស។ ត្បូងកណ្ដៀងត្រូវបានគេប្រើប្រាស់សម្រាប់តុបតែងមកុដ និងគ្រឿងរាជឥស្សរិយយសសំខាន់ៗ។ វាដើម្បីបង្កើតភាពផ្ទុយគ្នាយ៉ាងស្រស់ស្អាតជាមួយត្បូងផ្សេងៗទៀត។ ត្បូងកណ្ដៀងដែលប្រើនៅលើចិញ្ចៀនរាជវង្សានុវង្សតំណាងឱ្យភាពស្មោះត្រង់។ ចំណែកឯត្បូងមរកតមានពណ៌បៃតងដ៏ស្រស់ស្អាតដែលតំណាងឱ្យភាពសម្បូរបែប ជីវិតថ្មី និងភាពរុងរឿង។ វាជាត្បូងដែលទាក់ទងយ៉ាងជិតស្និទ្ធនឹងធម្មជាតិ និងសក្តានុពលនៃការលូតលាស់។ ត្បូងមរកតត្រូវបានគេប្រើប្រាស់ជាគ្រឿងអលង្ការរបស់រាជវង្សជាយូរមកហើយ។ ព្រះនាងនៅសម័យបុរាណបានប្រើវាដើម្បីបង្ហាញពីភាពសម្បូរបែបរបស់ខ្លួន។ ត្បូងមរកតត្រូវបានគេយកទៅដាំនៅលើមកុដ និងគ្រឿងតុបតែងកាយដ៏មានតម្លៃ។ វាបានធ្វើឱ្យអ្នកពាក់មានភាពស្រស់ស្អាតដូចជាព្រៃឈើដ៏ខៀវស្រងាត់។ ភាពថ្លៃថ្នូរ និងកម្រមានរបស់ត្បូងមរកតបានធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អបំផុត។ សរុបមក ត្បូងទាំងបួនប្រភេទនេះមានសារៈសំខាន់មិនអាចកាត់ថ្លៃបានឡើយក្នុងរាជសម្បត្តិខ្មែរ។ ពួកវាមិនមែនគ្រាន់តែជាគ្រឿងតុបតែងនោះទេ តែជាផ្នែកមួយនៃប្រវត្តិសាស្ត្រ វប្បធម៌ និងអំណាចនយោបាយ។ តាមរយៈការដាំនៅលើមកុដ ចិញ្ចៀន និងគ្រឿងរាជឥស្សរិយយស ត្បូងទាំងនេះបានក្លាយជាតំណាងដ៏សំខាន់នៃភាពអស្ចារ្យ។